សម្រាប់ប្រជាជនកម្ពុជា ជាពិសេសអ្នករស់នៅទីក្រុងភ្នំពេញដ៏មមាញឹក ការចំណាយពេលប្រកបដោយការយកចិត្តទុកដាក់ជាមួយក្រុមគ្រួសារនៅចុងសប្តាហ៍គឺជាផ្នែកមួយដ៏សំខាន់និងមិនអាចខ្វះបាននៃជីវិត។ នៅក្នុងបរិបទសង្គមបច្ចុប្បន្ន ដែលមនុស្សម្នាក់ៗហាក់ដូចជារវល់នឹងការងារនិងភារកិច្ចប្រចាំថ្ងៃកាន់តែច្រើនឡើង ការស្វែងរកឱកាសដើម្បីជួបជុំសមាជិកគ្រួសារឲ្យបានជុំគ្នាគឺជារឿងមួយដែលមានតម្លៃមិនអាចកាត់ថ្លៃបាន។ ដើម្បីគេចចេញពីភាពអ៊ូអរ សំឡេងរំខាន ផ្សែងហុយ និងភាពតានតឹងនៃទីក្រុងធំមួយនេះ ក៏ដូចជាស្វែងរកភាពស្រស់ស្រាយនិងភាពស្ងប់ស្ងាត់ជាមួយធម្មជាតិ។ រមណីយដ្ឋានដ៏ពេញនិយមពីរគឺ ភ្នំឧដុង្គ និង កៀនស្វាយក្រៅ បានក្លាយជាជម្រើសដ៏ល្អបំផុតសម្រាប់ការជួបជុំគ្រួសារបែបពិកនិច។ ទីកន្លែងទាំងពីរនេះផ្តល់នូវបរិយាកាសដ៏ស្ងប់ស្ងាត់ ខ្យល់អាកាសបរិសុទ្ធបរិបូរណ៍ ទេសភាពដ៏ស្រស់ត្រកាលលាតសន្ធឹង និងភាពងាយស្រួលក្នុងការធ្វើដំណើរ ដែលធ្វើឲ្យការជួបជុំគ្រួសារកាន់តែមានន័យជ្រាលជ្រៅ និងគួរឲ្យចងចាំជានិច្ច។ ការរៀបចំការដើរលំហែជាមួយគ្រួសារបែបពិកនិចនៅទីតាំងទាំងនេះមិនត្រឹមតែជាការសម្រាកកាយប៉ុណ្ណោះទេ ប៉ុន្តែក៏ជាឱកាសដ៏ល្អមួយដើម្បីពង្រឹងចំណងមិត្តភាពក្នុងគ្រួសារផងដែរ។ ការជួបជុំគ្រួសារបែបពិកនិច គឺជាសកម្មភាពមួយដែលបានចាក់ឫសយ៉ាងជ្រៅក្នុងវប្បធម៌ខ្មែរ ហើយបានក្លាយជាផ្នែកមួយដែលមិនអាចកាត់ផ្តាច់បានពីជីវិតប្រចាំថ្ងៃរបស់ប្រជាជនគ្រប់ស្រទាប់វណ្ណៈ។ វាមិនមែនត្រឹមតែជាការទទួលទានអាហាររួមគ្នាប៉ុណ្ណោះទេ ប៉ុន្តែជាឱកាសដ៏កម្រមួយសម្រាប់សមាជិកគ្រួសារគ្រប់ជំនាន់បានជួបជុំគ្នាដោយផ្ទាល់ និងប្រាស្រ័យទាក់ទងគ្នាយ៉ាងជិតស្និទ្ធ។ ពួកគេអាចផ្លាស់ប្តូរមតិយោបល់និងបទពិសោធន៍ជីវិតរៀងៗខ្លួន ចែករំលែកសំណើចនិងរឿងរ៉ាវផ្ទាល់ខ្លួនដោយមិនមានការរំខានពីកិច្ចការផ្សេងៗ។ ការជួបជុំបែបនេះជួយពង្រឹងចំណងមិត្តភាពក្នុងគ្រួសារឲ្យកាន់តែស្អិតរមួតនិងរឹងមាំថែមមួយកម្រិតទៀត។ ការបែងចែកពេលវេលាដ៏មានតម្លៃនេះ គឺជាការវិនិយោគដ៏ធំធេងសម្រាប់សុភមង្គលគ្រួសារ។ វាជួយកាត់បន្ថយភាពឯកោ និងបង្កើនភាពស្និទ្ធស្នាលរវាងសមាជិកគ្រប់រូប។ ការរវល់នៃជីវិតសម័យទំនើបជារឿយៗធ្វើឲ្យមនុស្សខ្វះពេលវេលាសម្រាប់ក្រុមគ្រួសារជាទីស្រឡាញ់របស់ពួកគេ ដោយចំណាយពេលច្រើនលើការងារដ៏មមាញឹក ការធ្វើដំណើរដ៏វែងឆ្ងាយ ឬការជាប់នឹងបច្ចេកវិទ្យាដូចជាទូរស័ព្ទនិងកុំព្យូទ័រ។ ប៉ុន្តែការរៀបចំជួបជុំជាមួយគ្រួសារបែបពិកនិចនៅទីកន្លែងធម្មជាតិដ៏ស្រស់បំព្រងដូចជាភ្នំឧដុង្គ ឬកៀនស្វាយ ផ្តល់នូវលទ្ធភាពក្នុងការផ្តាច់ខ្លួនពីបច្ចេកវិទ្យានិងអេក្រង់ផ្សេងៗដែលតែងតែទាក់ទាញចំណាប់អារម្មណ៍របស់យើង។ ពួកគាត់អាចផ្តោតលើការទំនាក់ទំនងផ្ទាល់មុខជាមួយមនុស្សជុំវិញខ្លួនវិញ ដែលជារឿងសំខាន់បំផុតសម្រាប់សុខភាពផ្លូវចិត្តនិងទំនាក់ទំនងគ្រួសារដ៏រឹងមាំ។ នេះគឺជារបៀបដ៏មានប្រសិទ្ធភាពមួយក្នុងការបន្ធូរបន្ថយភាពតានតឹងពីការងារនិងការសិក្សាដ៏មមាញឹកដែលជួបប្រទះស្ទើររាល់ថ្ងៃ។ ការដកឃ្លាពីបរិយាកាសប្រចាំថ្ងៃដ៏ស៊ាំអាចជួយឲ្យអារម្មណ៍ស្រស់ស្រាយឡើងវិញនិងទទួលបានថាមពលថ្មី។ លើសពីនេះ ពិកនិចនៅទីជនបទបែបនេះជួយឲ្យកុមារបានស្គាល់ពីធម្មជាតិពិតប្រាកដដែលពួកគេកម្របានឃើញនៅទីក្រុង។ ពួកគេអាចរៀនពីជីវិតនៅជនបទសាមញ្ញ សង្កេតមើលសត្វនិងរុក្ខជាតិនានា និងទទួលបានបទពិសោធន៍ថ្មីៗដែលខុសពីបរិយាកាសទីក្រុងដែលធ្លាប់រស់នៅ។ ពួកគេអាចរត់លេងដោយសេរីលើវាលស្មៅខៀវស្រងាត់ ឬលេងទឹកតាមមាត់ទន្លេដោយសុវត្ថិភាពក្រោមការត្រួតពិនិត្យ។ បរិយាកាសធម្មជាតិដ៏បរិសុទ្ធជួយឲ្យគ្រួសារមានអារម្មណ៍ស្រស់ស្រាយទាំងផ្លូវកាយនិងផ្លូវចិត្តបន្ទាប់ពីសម្រាក។ ការជួបជុំបែបនេះបង្កើតអនុស្សាវរីយ៍ដ៏ផ្អែមល្ហែមដែលមិនអាចបំភ្លេចបានសម្រាប់សមាជិកគ្រួសារគ្រប់រូបតទៅថ្ងៃមុខ។ វាក៏ជាការវិនិយោគដ៏ល្អមួយក្នុងសុខភាពផ្លូវចិត្តរបស់សមាជិកគ្រួសារដែរ ដោយសារវាជួយកាត់បន្ថយស្ត្រេស ភាពអផ្សុក និងលើកកម្ពស់សុភមង្គលរួមរបស់គ្រួសារទាំងមូល។ គ្រួសារអាចរៀបចំល្បែងកម្សាន្តរួមគ្នាដូចជាទាញព្រ័ត្រ ឬលេងបាល់ដើម្បីបង្កើនភាពសប្បាយរីករាយ។ ការជួបជុំគ្រួសារបែបពិកនិចនៅទីកន្លែងធម្មជាតិក៏ជាឱកាសមួយសម្រាប់ការធ្វើលំហាត់ប្រាណស្រាលៗផងដែរ។ ការដើរលេងជុំវិញបរិវេណរមណីយដ្ឋាន ការឡើងភ្នំឬចុះដើរតាមមាត់ទន្លេ ជួយឲ្យរាងកាយបានកម្រើកនិងបំបាត់ភាពខ្ជិលច្រអូសដែលបណ្តាលមកពីការអង្គុយយូរ។ នេះក៏ជាវិធីមួយដើម្បីបង្រៀនកុមារឲ្យចេះស្រឡាញ់និងថែរក្សាបរិស្ថានធម្មជាតិ។ ពួកគេអាចរៀនពីភាពសំខាន់នៃការរក្សាអនាម័យទីសាធារណៈ និងមិនបោះចោលសំរាមពាសវាលពាសកាល។ លើសពីនេះ ការរៀបចំពិកនិចដោយខ្លួនឯងតម្រូវឲ្យមានការរៀបចំផែនការនិងការសហការពីសមាជិកគ្រួសារគ្រប់រូប។ នេះជួយឲ្យពួកគេរៀនពីការធ្វើការងារជាក្រុម និងការទទួលខុសត្រូវផ្ទាល់ខ្លួន។ ឪពុកម្តាយអាចបង្រៀនកូនៗពីរបៀបរៀបចំអាហារសម្រាប់ពិកនិច ការវេចខ្ចប់សម្ភារៈ និងការរក្សាសណ្តាប់ធ្នាប់ក្រោយពេលទទួលទានរួច។ ទីកន្លែងទាំងពីរនេះក៏មានម្លប់ឈើច្រើនដែលផ្តល់ភាពត្រជាក់ស្រួលពេញមួយថ្ងៃ។ នេះអនុញ្ញាតឲ្យគ្រួសារអាចចំណាយពេលយូរនៅទីនោះដោយមិនបារម្ភពីកំដៅថ្ងៃខ្លាំងឬត្រូវរកម្លប់បន្ថែម។ ការទទួលទានអាហាររួមគ្នានៅកន្លែងធម្មជាតិក៏ជួយឲ្យអាហារមានរសជាតិឆ្ងាញ់ប្លែកផងដែរ។ ពេលទៅពិកនិច គ្រួសារអាចយកឧបករណ៍លេងតន្ត្រីទៅច្រៀងលេងកម្សាន្តផងដែរ។ ការធ្វើដំណើរទៅកាន់ទីតាំងដ៏ពេញនិយមទាំងពីរនេះមានភាពងាយស្រួលនិងចំណាយពេលមិនច្រើនឡើយពីរាជធានីភ្នំពេញ ដែលធ្វើឲ្យពួកវាក្លាយជាគោលដៅដ៏ទាក់ទាញសម្រាប់ការកម្សាន្តរយៈពេលខ្លីនិងមានភាពងាយស្រួល។ ភ្នំឧដុង្គ ដែលជាអតីតរាជធានីដ៏សំខាន់មួយរបស់កម្ពុជាក្នុងសតវត្សរ៍ទី ១៧ ដល់ទី ១៩ ស្ថិតនៅចំងាយប្រមាណ ៤០ គីឡូម៉ែត្រ ភាគពាយព្យនៃទីក្រុងភ្នំពេញ។ ការធ្វើដំណើរទៅកាន់ទីនោះគឺមានភាពងាយស្រួលបំផុតតាមរយៈផ្លូវជាតិលេខ ៥ ដែលជាផ្លូវសំខាន់មួយឆ្ពោះទៅភាគពាយព្យនៃប្រទេសកម្ពុជា។ ផ្លូវនេះមានស្ថានភាពល្អ រលូន និងមានសញ្ញាចរាចរណ៍ច្បាស់លាស់ដែលជួយសម្រួលដល់ការបើកបរឲ្យកាន់តែមានសុវត្ថិភាពនិងរហ័ស។ សម្រាប់គ្រួសារដែលមានរថយន្តផ្ទាល់ខ្លួន ការបើកបរជាទូទៅចំណាយពេលប្រហែល ១ ម៉ោងទៅ ១ ម៉ោង ១៥ នាទី ដោយមិនរាប់បញ្ចូលការឈប់សម្រាក។ រយៈពេលនេះអាចប្រែប្រួលបន្តិចបន្តួចអាស្រ័យលើល្បឿនបើកបរ និងស្ថានភាពចរាចរណ៍នៅតាមដងផ្លូវ ជាពិសេសនៅថ្ងៃចុងសប្តាហ៍ដែលមានអ្នកធ្វើដំណើរច្រើន។ ការធ្វើដំណើរតាមម៉ូតូក៏ជាជម្រើសដ៏ពេញនិយមមួយផងដែរ ជាពិសេសសម្រាប់យុវវ័យដែលចូលចិត្តផ្សងព្រេងនិងទទួលខ្យល់បរិសុទ្ធនៅតាមផ្លូវដែលពោរពេញដោយទេសភាព។ សម្រាប់អ្នកដែលគ្មានយានយន្តផ្ទាល់ខ្លួន ក៏មានជម្រើសជួលតាក់ស៊ីឯកជនមួយថ្ងៃដែលផ្តល់ភាពងាយស្រួលបំផុត ឬជិះឡានក្រុងតូចៗ ឡានឈ្នួល ដែលចេញពីចំណតមួយចំនួនក្នុងក្រុងភ្នំពេញទៅកាន់តំបន់ឧដុង្គដោយចំណាយតិច។ តម្លៃសេវាទាំងនេះក៏សមរម្យទៅតាមចម្ងាយផងដែរ ដែលធ្វើឲ្យអ្នកទេសចរអាចជ្រើសរើសតាមចំណូលចិត្តនិងថវិការៀងៗខ្លួន។ ការធ្វើដំណើរទៅកាន់ភ្នំឧដុង្គតាមផ្លូវជាតិលេខ៥ នេះ ក៏នាំលោកអ្នកឆ្លងកាត់ភូមិឋានជនបទដ៏ស្រស់ស្អាតជាច្រើនដែលមានលក្ខណៈពិសេស។ លោកអ្នកអាចគយគន់ទេសភាពវាលស្រែបៃតងលាតសន្ធឹងយ៉ាងវែង និងភូមិអ្នកស្រុកដែលមានផ្ទះតូចៗសង់នៅតាមដងផ្លូវ។ នេះជាឱកាសមួយដើម្បីស្វែងយល់ពីជីវភាពរស់នៅរបស់ប្រជាជននៅតាមជនបទខ្មែរផងដែរ ដែលខុសប្លែកពីទីក្រុង។ ការធ្វើដំណើរនេះមិនត្រឹមតែជាមធ្យោបាយទៅដល់គោលដៅប៉ុណ្ណោះទេ ប៉ុន្តែក៏ជាផ្នែកមួយនៃការកម្សាន្តដ៏រីករាយផងដែរ។ ពេលទៅដល់បរិវេណភ្នំឧដុង្គ មានចំណតធំទូលាយសម្រាប់រថយន្តគ្រប់ប្រភេទ ដែលបង្កភាពងាយស្រួលដល់ភ្ញៀវទេសចរក្នុងការចតយានយន្តរបស់ពួកគេ។ នៅតាមផ្លូវក៏មានកន្លែងលក់ផ្លែឈើនិងអាហារសម្រន់មួយចំនួនសម្រាប់ការឈប់សម្រាកផងដែរ។ ចំណែកឯ កៀនស្វាយក្រៅ វិញ ស្ថិតនៅជិតជាងបន្តិចពីទីក្រុងភ្នំពេញ ដែលធ្វើឲ្យការធ្វើដំណើរកាន់តែលឿននិងងាយស្រួលក្នុងរយៈពេលដ៏ខ្លី។ វាមានចម្ងាយប្រមាណតែ ១៨ គីឡូម៉ែត្រ ភាគអាគ្នេយ៍នៃទីក្រុងភ្នំពេញ។ ការធ្វើដំណើរទៅកាន់កៀនស្វាយតាមរថយន្តផ្ទាល់ខ្លួន ឬម៉ូតូជាទូទៅចំណាយពេលប្រហែល ៣០ ទៅ ៤៥ នាទី ប៉ុណ្ណោះតាមរយៈផ្លូវជាតិលេខ ១ ដែលជាផ្លូវសំខាន់មួយតភ្ជាប់រាជធានីទៅភាគខាងកើត។ ផ្លូវជាតិលេខ ១ ដែលឆ្ពោះទៅកាន់កៀនស្វាយ គឺជាផ្លូវដ៏សំខាន់មួយដែលមានភាពមមាញឹកប៉ុន្តែមានគុណភាពល្អប្រសើរនិងស្រួលបើកបរ។ សម្រាប់អ្នកដែលចង់សន្សំសំចៃថវិកា ក៏មានជម្រើសជិះរថយន្តក្រុងសាធារណៈដែលមានតម្លៃថោក ឬឡានឈ្នួលដែលមានជើងចេញចូលជាប្រចាំពីតំបន់ស្ពានព្រះមុនីវង្សទៅកាន់កៀនស្វាយ។ នេះជាមធ្យោបាយងាយស្រួលនិងចំណាយតិចដែលពេញនិយមសម្រាប់អ្នកទេសចរក្នុងស្រុកគ្រប់ប្រភេទ។ ការធ្វើដំណើរទៅកាន់កៀនស្វាយក៏ជាបទពិសោធន៍ដ៏គួរឲ្យចាប់អារម្មណ៍មួយផងដែរ។ លោកអ្នកនឹងឆ្លងកាត់ទីប្រជុំជនតូចៗ និងសង្កេតមើលជីវភាពរស់នៅរបស់ប្រជាជននៅជាយក្រុងដែលមានលក្ខណៈសាមញ្ញ។ នៅពេលទៅដល់កៀនស្វាយ លោកអ្នកនឹងឃើញតូបលក់ដូរជាច្រើនដែលរៀបចំនៅតាមមាត់ទន្លេយ៉ាងមានសណ្តាប់ធ្នាប់។ កន្លែងនេះមានលក្ខណៈជាតំបន់កម្សាន្តដែលមានខ្ទមឫស្សីជាច្រើនសម្រាប់ជួលអង្គុយលេងតាមមាត់ទន្លេដើម្បីទទួលខ្យល់បរិសុទ្ធ។ ភាពងាយស្រួលនៃការធ្វើដំណើរនេះគឺជាកត្តាចម្បងមួយដែលធ្វើឲ្យទីតាំងទាំងពីរនេះទទួលបានការពេញនិយមខ្លាំងពីសំណាក់ប្រជាជនភ្នំពេញនិងជិតខាង។ ការជ្រើសរើសមធ្យោបាយធ្វើដំណើរអាចធ្វើឡើងតាមចំណូលចិត្តនិងចំនួនសមាជិកគ្រួសាររបស់លោកអ្នក។ គួរកត់សម្គាល់ថា ពេលខ្លះមានការកកស្ទះចរាចរណ៍នៅតាមផ្លូវចេញពីភ្នំពេញនៅថ្ងៃចុងសប្តាហ៍។ នៅពេលទៅដល់ទីតាំងដ៏ស្រស់បំព្រងទាំងពីរនេះ ភ្ញៀវទេសចរនឹងទទួលបានបទពិសោធន៍ដ៏សម្បូរបែបដែលអាចបំពេញចិត្តសមាជិកគ្រួសារគ្រប់រូបមិនថាក្មេងឬចាស់នោះទេ។ នេះគឺជាចំណុចសំខាន់បំផុតមួយនៃការជួបជុំគ្រួសារ ដែលធ្វើឲ្យការជួបជុំកាន់តែមានភាពរីករាយគ្មានពីរ។ នៅទីតាំងទាំងពីរ ភ្ញៀវទេសចរអាចជ្រើសរើសយកអាហារពីផ្ទះទៅទទួលទានបាន ដើម្បីសន្សំសំចៃនិងធានាអនាម័យបានល្អប្រសើរ។ ម៉្យាងវិញទៀត ពួកគាត់ក៏អាចទិញអាហារឆ្ងាញ់ៗដែលរៀបចំថ្មីៗពីតូបលក់ដូរនៅជុំវិញបរិវេណរមណីយដ្ឋានបានផងដែរ ដែលមានតម្លៃសមរម្យ។ នៅភ្នំឧដុង្គ មានតូបលក់ម្ហូបអាហារជាច្រើនប្រភេទដូចជា មាន់អាំង ឈ្ងុយឆ្ងាញ់ជាប់ចិត្តនិងមានក្លិនឈ្ងុយឆ្ងាញ់បំផុត ដែលដុតស្រស់ៗនៅនឹងកន្លែង។ ក៏មាន បាញ់ឆែវ ស្រួយៗល្មមឆ្ងាញ់ជាមួយទឹកត្រីផ្អែមល្មមដ៏មានរសជាតិពិសេស។ បង្អែមខ្មែរជាច្រើនមុខដែលមានរសជាតិដើមបែបបុរាណក៏មានលក់ដែរ ដូចជានំអាកោឬនំចំណីផ្សេងៗដែលធ្វើពីគ្រឿងផ្សំធម្មជាតិ។ អ្នកលក់នៅទីនោះក៏មានភាពរួសរាយរាក់ទាក់ផងដែរ។ ចំណែកឯកៀនស្វាយវិញ ល្បីល្បាញខាងម្ហូបឆ្ងាញ់ៗជាពិសេសម្ហូបមាត់ទន្លេ ដូចជា ត្រីអាំង ស្រស់ៗដែលចាប់ពីទន្លេផ្ទាល់តែម្ដង ធានានូវភាពស្រស់និងរសជាតិដើម។ ក៏មាន ម្ជូរគ្រឿងសាច់គោ រសជាតិដើមបែបខ្មែរដែលមានរសជាតិជូរហឹរឆ្ងាញ់ជាប់ចិត្តគួរឲ្យចង់ញ៉ាំ។ សម្រាប់អ្នកចូលចិត្តអាហារសមុទ្រ ក៏មាន បង្គាបំពង ស្រួយឆ្ងាញ់គួរឲ្យចង់ញ៉ាំជាប់ចិត្តផងដែរ។ មិនតែប៉ុណ្ណោះ នំបញ្ចុក ទឹកត្រីផ្អែមល្មមដែលមានរសជាតិពិសេសប្លែកពីកន្លែងផ្សេងៗក៏ជាមុខម្ហូបពេញនិយមមួយដែរ។ ការទទួលទានអាហារនៅក្រោមម្លប់ឈើត្រជាក់ៗ អមដោយសំឡេងធម្មជាតិដ៏ពិរោះរណ្តំដូចជាសំឡេងសត្វយំ ឬសំឡេងទឹកហូរតិចៗ គឺជាបទពិសោធន៍ដ៏ពិសេសដែលពិបាករកបាននៅទីក្រុងភ្នំពេញដ៏អ៊ូអរនិងក្តៅហួតហែង។ វាជាពេលវេលាដ៏កក់ក្តៅដែលគ្រួសារអាចជួបជុំគ្នាដោយរីករាយ។ ទាំងភ្នំឧដុង្គ និងកៀនស្វាយសុទ្ធតែផ្តល់នូវបរិយាកាសធម្មជាតិដ៏ស្រស់ស្រាយដែលពោរពេញទៅដោយខ្យល់អាកាសបរិសុទ្ធនិងស្រស់ថ្លាគួរឲ្យគយគន់។ នៅភ្នំឧដុង្គ ភ្ញៀវអាចដើរឡើងលើភ្នំដ៏ខ្ពស់ដែលមានជណ្ដើរងាយស្រួលសម្រាប់ការឡើងចុះ ដើម្បីគយគន់ទេសភាពវាលស្រែខៀវស្រងាត់ដ៏ធំធេងពីលើកំពូលភ្នំ។ ពីលើកំពូលភ្នំ លោកអ្នកអាចគយគន់ទេសភាពជុំវិញដ៏ស្រស់ស្អាតលាតសន្ធឹងចម្ងាយរាប់គីឡូម៉ែត្រដែលផ្តល់អារម្មណ៍ធំទូលាយ។ ខ្យល់អាកាសបរិសុទ្ធដែលបក់បោកមកជាប្រចាំ និងទេសភាពដ៏ធំធេងនេះ ជួយបន្ធូរអារម្មណ៍បានយ៉ាងល្អបំផុត ធ្វើឲ្យអារម្មណ៍ស្រស់ស្រាយឡើងវិញបន្ទាប់ពីភាពនឿយហត់ពីការងារឬការសិក្សា។ ការស្រូបយកខ្យល់បរិសុទ្ធបែបនេះគឺជារឿងដ៏សំខាន់សម្រាប់សុខភាពផ្លូវដង្ហើម។ ភ្ញៀវក៏អាចគោរពបូជានៅតាមទីសក្ការៈផ្សេងៗនៅលើភ្នំផងដែរ។ រីឯកៀនស្វាយវិញ ស្ថិតនៅតាមបណ្តោយទន្លេបាសាក់ដ៏ធំល្វឹងល្វើយ ដែលមានខ្យល់ត្រជាក់បក់មកជាប្រចាំពីផ្ទៃទឹកដែលធ្វើឲ្យអាកាសធាតុត្រជាក់ស្រស់ស្រាយគ្រប់ពេលវេលា។ ការអង្គុយក្រោមម្លប់ឈើធំៗ ឬក្នុងខ្ទមឫស្សីនៅមាត់ទន្លេ បណ្តែតអារម្មណ៍ជាមួយខ្យល់បរិសុទ្ធអាចបំបាត់ភាពនឿយហត់ពីការងារប្រចាំថ្ងៃបានយ៉ាងឆាប់រហ័ស។ លោកអ្នកអាចអង្គុយសម្រាកអានសៀវភៅឬជជែកលេងជាមួយសមាជិកគ្រួសារដោយអារម្មណ៍ស្រស់ស្រាយនិងសប្បាយរីករាយ។ ពេលខ្លះក៏មានកប៉ាល់តូចៗធ្វើដំណើរតាមទន្លេដែលអាចគយគន់បានផងដែរ។ នេះជាឱកាសដ៏ល្អសម្រាប់សម្រាកកាយនិងសម្រាកចិត្តពីភាពមមាញឹកនៃជីវិតទីក្រុងដែលតែងតែធ្វើឲ្យយើងស្ត្រេស។ ភ្ញៀវទេសចរក៏អាចជួលអង្រឹងដេកលេងក្រោមម្លប់ឈើផងដែរ។ ទីតាំងទាំងពីរនេះសម្បូរដោយទេសភាពដ៏ស្រស់ស្អាតដែលស័ក្តិសមសម្រាប់ការថតរូបទុកជាអនុស្សាវរីយ៍ដ៏មានតម្លៃសម្រាប់គ្រួសារនិងមិត្តភក្តិ។ នៅភ្នំឧដុង្គ មានចេតិយបុរាណដ៏អស្ចារ្យដែលបង្ហាញពីស្ថាបត្យកម្មខ្មែរដ៏វិចិត្រ រូបសំណាកព្រះពុទ្ធធំៗដ៏ស័ក្តិសិទ្ធិ និងទេសភាពធម្មជាតិដ៏ប្លែកភ្នែកដែលលាតសន្ធឹងជុំវិញ។ ភ្ញៀវទេសចរអាចថតរូបជាមួយផ្ទៃមេឃពណ៌ខៀវស្រងាត់ វាលស្រែបៃតងខ្ចី និងសំណង់ស្ថាបត្យកម្មបុរាណដ៏វិចិត្រទាំងនោះដើម្បីបង្កើតរូបភាពដ៏អស្ចារ្យដែលមិនអាចបំភ្លេចបាន។ ក៏មានដើមឈើធំៗបុរាណដែលមានទ្រង់ទ្រាយប្លែកៗគួរឲ្យចាប់អារម្មណ៍ផងដែរ ដែលជាផ្ទៃខាងក្រោយដ៏ល្អសម្រាប់ការថតរូប។ ភ្លើងពណ៌នៅពេលយប់ក៏បន្ថែមភាពទាក់ទាញដល់ចេតិយនិងទីសក្ការៈនានាផងដែរសម្រាប់អ្នកដែលទៅលេងពេលល្ងាច។ ចំណែកឯកៀនស្វាយវិញ មានទេសភាពមាត់ទន្លេដ៏ស្ងប់ស្ងាត់និងមនោរម្យ ផ្ទះបណ្តែតទឹកដែលឆ្លុះបញ្ចាំងពីជីវិតជនបទសាមញ្ញ និងទូកតូចៗជាច្រើនដែលឆ្លុះបញ្ចាំងពីជីវិតរស់នៅតាមដងទន្លេ។ ពេលល្ងាចព្រះអាទិត្យលិចនៅកៀនស្វាយក៏ជាទេសភាពដ៏ស្រស់ស្អាតគួរឲ្យចាប់អារម្មណ៍ផងដែរ ដែលបង្កើតបានជាផ្ទៃខាងក្រោយដ៏អស្ចារ្យសម្រាប់ការថតរូបបែបសិល្បៈ។ ភ្ញៀវអាចថតរូបបែបធម្មជាតិជាមួយផ្ទៃទឹកទន្លេដ៏ធំល្វឹងល្វើយ និងផ្ទៃមេឃពណ៌មាសដ៏ស្រស់ស្អាត។ គ្រប់ជ្រុងនៃទីតាំងទាំងនេះសុទ្ធតែផ្តល់នូវផ្ទៃខាងក្រោយដ៏ល្អឥតខ្ចោះសម្រាប់រូបគ្រួសារដ៏កក់ក្តៅ រូបភាពមិត្តភក្តិដ៏រីករាយ ឬរូបភាពផ្ទាល់ខ្លួនដ៏គួរឲ្យទាក់ទាញដែលអាចបង្ហោះលើបណ្តាញសង្គមដើម្បីចែករំលែកបទពិសោធន៍ដ៏ល្អបំផុត។ កាមេរ៉ាទូរស័ព្ទធម្មតាក៏អាចចាប់យករូបភាពដ៏ស្រស់ស្អាតបានយ៉ាងងាយស្រួលផងដែរដោយសារពន្លឺធម្មជាតិល្អ។ ការថតរូបជាក្រុមជាមួយគ្នានឹងជួយរក្សាអនុស្សាវរីយ៍នេះបានយូរអង្វែង។ ក្រៅពីការទទួលទានអាហារនិងការថតរូប ភ្ញៀវទេសចរអាចទស្សនានិងស្វែងយល់បន្ថែមពីរមណីយដ្ឋានទាំងនេះដែលមានតម្លៃប្រវត្តិសាស្ត្រនិងវប្បធម៌ដ៏សម្បូរបែប។ នៅភ្នំឧដុង្គ ភ្ញៀវអាចទៅទស្សនាព្រះសក្យមុនីចេតិយដ៏ចំណាស់ដែលជាទីតាំងសំខាន់ក្នុងប្រវត្តិសាស្ត្រខ្មែរ ជាពិសេសក្នុងនាមជាអតីតរាជធានីរបស់ប្រទេសកម្ពុជា។ ការដើរលេងនៅជុំវិញបរិវេណប្រាសាទអាចផ្តល់នូវចំណេះដឹងបន្ថែមអំពីប្រវត្តិសាស្ត្រខ្មែរដ៏ផូរផង់និងអតីតកាលដ៏រុងរឿងរបស់ជាតិ។ ភ្ញៀវក៏អាចឡើងទៅដល់កំពូលភ្នំដើម្បីគោរពចេតិយដែលតម្កល់ព្រះធាតុរបស់អតីតព្រះមហាក្សត្រខ្មែរជាច្រើនអង្គដែលបានសោយរាជ្យនៅទីនោះ។ ទេសភាពពីលើកំពូលភ្នំក៏អាចឲ្យភ្ញៀវមើលឃើញភូមិឋាននិងវាលស្រែជុំវិញយ៉ាងស្រស់បំព្រងផងដែរ។ វត្តអារាមនៅលើភ្នំក៏មានភាពស្ងប់ស្ងាត់គួរឲ្យគោរពបូជា។ ចំណែកឯកៀនស្វាយវិញ ភ្ញៀវអាចជិះទូកកម្សាន្តតាមដងទន្លេបាសាក់ដ៏ធំទូលាយដើម្បីគយគន់ទេសភាពដ៏ស្រស់ស្អាតនៃផ្ទះបណ្តែតទឹកនិងជីវភាពអ្នកនេសាទដែលរស់នៅលើផ្ទៃទឹក។ ពួកគេក៏អាចទស្សនាភូមិឋានប្រជាជនដែលរស់នៅតាមមាត់ទន្លេដោយសាមញ្ញ និងស្វែងយល់ពីរបៀបរស់នៅបែបជនបទដ៏ស្ងប់ស្ងាត់និងសាមញ្ញរបស់ពួកគាត់។ កុមារក៏អាចរីករាយនឹងការជិះទូកលេងមើលទិដ្ឋភាពទន្លេផងដែរ ដែលជាបទពិសោធន៍ថ្មីសម្រាប់ពួកគេ។ ទីកន្លែងទាំងពីរនេះផ្តល់នូវឱកាសដ៏ល្អសម្រាប់ការសម្រាកលំហែកាយពីភាពនឿយហត់នៃទីក្រុង និងការស្វែងយល់ពីវប្បធម៌ខ្មែរដ៏សម្បូរបែបតាមរយៈបទពិសោធន៍ផ្ទាល់ដែលមិនអាចបំភ្លេចបាន។ ការចំណាយពេលនៅទីនេះមិនត្រឹមតែជាការកម្សាន្តប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការអប់រំមួយផងដែរសម្រាប់គ្រប់វ័យ។ គួរកត់សម្គាល់ថា រមណីយដ្ឋានទាំងពីរនេះមានការអភិវឌ្ឍជាបន្តបន្ទាប់ដើម្បីផ្តល់ភាពងាយស្រួលដល់ភ្ញៀវទេសចរ។ សរុបមក ការជួបជុំគ្រួសារបែបពិកនិចនៅភ្នំឧដុង្គ ឬកៀនស្វាយ គឺជាសកម្មភាពមួយដែលមិនត្រឹមតែជួយឲ្យសមាជិកគ្រួសារបានជួបជុំគ្នាប៉ុណ្ណោះទេ។ ប៉ុន្តែក៏ជាឱកាសមួយដើម្បីទទួលបានភាពស្រស់ស្រាយពីធម្មជាតិ ទទួលទានអាហារឆ្ងាញ់ៗ និងបង្កើតអនុស្សាវរីយ៍ដ៏គួរឲ្យចងចាំជាមួយគ្នា។ ទីតាំងទាំងពីរនេះផ្តល់នូវភាពងាយស្រួលក្នុងការធ្វើដំណើរពីទីក្រុងភ្នំពេញ និងមានសកម្មភាពដ៏សម្បូរបែបសម្រាប់មនុស្សគ្រប់វ័យ។ ដូច្នេះនៅចុងសប្តាហ៍ខាងមុខ លោកអ្នកអាចពិចារណារៀបចំផែនការសម្រាប់ការជួបជុំគ្រួសារដ៏រីករាយនៅទីតាំងដ៏ស្រស់ស្អាតទាំងនេះ។ ការធ្វើដំណើរបែបនេះនឹងជួយបន្ធូរអារម្មណ៍ពីភាពតានតឹងក្នុងជីវិតប្រចាំថ្ងៃបានយ៉ាងល្អបំផុត។ វាក៏ជាវិធីមួយដើម្បីពង្រឹងចំណងគ្រួសារឲ្យកាន់តែស្អិតរមួត និងបង្កើតអនុស្សាវរីយ៍ថ្មីៗដែលនឹងស្ថិតស្ថេររហូតដល់ចាស់។ កុំភ្លេចនាំក្រុមគ្រួសារទៅកម្សាន្តដើម្បីទទួលបានបទពិសោធន៍ដ៏អស្ចារ្យទាំងនេះ។ ការធ្វើដំណើរចេញពីទីក្រុងម្តងម្កាលពិតជាមានសារៈសំខាន់ណាស់សម្រាប់សុខភាពផ្លូវចិត្តនិងរាងកាយរបស់យើង។ ជាការពិត ការទៅលេងរមណីយដ្ឋានបែបធម្មជាតិក្បែរទីក្រុងភ្នំពេញដូចជាភ្នំឧដុង្គ និងកៀនស្វាយ គឺជាជម្រើសដ៏ល្អឥតខ្ចោះសម្រាប់ការសម្រាកលំហែនៅចុងសប្តាហ៍។ ភាពស្រស់ស្អាតនៃធម្មជាតិ អាហារឆ្ងាញ់ៗក្នុងស្រុក និងឱកាសជួបជុំគ្រួសារ គឺជាកត្តាសំខាន់ដែលធ្វើឲ្យទីតាំងទាំងពីរនេះទទួលបានការពេញនិយមពីសំណាក់ប្រជាជនគ្រប់ស្រទាប់វណ្ណៈ។ ដូច្នេះកុំស្ទាក់ស្ទើរឡើយ សូមរៀបចំកាបូបស្ពាយរបស់អ្នកហើយធ្វើដំណើរទៅកម្សាន្តដើម្បីទទួលបានបទពិសោធន៍ដ៏អស្ចារ្យនេះជាមួយក្រុមគ្រួសារជាទីស្រឡាញ់របស់អ្នក។ ត្រូវប្រាកដថាបានរៀបចំសម្ភារៈចាំបាច់ដូចជាមួក ឡេការពារកម្តៅថ្ងៃ ទឹកសម្រាប់ផឹក និងថ្នាំសង្គ្រោះបឋម។ ការរៀបចំទុកជាមុននឹងធ្វើឲ្យការកម្សាន្តកាន់តែរលូននិងរីករាយ។